ការធ្វើត្រីងៀត និងត្រីឆ្អើរ គឺជាវិធីបែបប្រពៃណីក្នុងការរក្សាទុកត្រីឱ្យបានយូររបស់ជនជាតិខ្មែរ។ ត្រីងៀតជាអាហារដែលប្រជាជនខ្មែរពេញនិយមធ្ចើខ្លាំងនៅរដូវក្ដៅដើម្បីទុកបម្រុងនៅរដូវត្រជាក់។ ជាផលិតផលសម្បូរបែប ដែលមានតម្លៃថ្លៃជាងត្រីស្រស់ ព្រោះវាត្រូវការពេលវេលា និងជំនាញក្នុងការធ្វើ។ វាជាផលិតផលដែលអាចលក់បាន ទាំងនៅក្នុងស្រុក និងក្រៅស្រុក។ ព្រោះមានភាពងាយស្រួលធ្វើនិងរក្សាទុកបានយូរដោយមិនចាំបាច់ប្រើទូទឹកកក។ រសជាតិរបស់វាជាត្រីផ្អាប់ជាមួយនឹងអំបិលមានរសជាតិឈ្ងុយឆ្ងាញ់ផងដែរ។ ត្រីងៀតមានប្រភេទត្រីជាច្រើនដែលយើងអាចយកមកធ្វើបានមានដូចជា ត្រីអណ្ដែង ត្រីផ្ទក់ ត្រីប្រា ត្រីរ៉ស់...។ ការធ្វើយើងជ្រើសរើសយកត្រីស្រស់និងសម្បូរសាច់។ ចំពោះការធ្វើ ដំបូងកាត់ក្បាល ហើយកៀរពោះត្រីចេញ សម្អាតស្រកា វះខ្នង និងលាងឈាមខាងក្នុងឱ្យបានស្អាត។ រួចលាងជាមួយទឹកស្អាតជាច្រើនដងឬច្របាច់ក្រូចឆ្មាបន្តិចសំរាប់បំបាត់ក្លិនមិនល្អ។ វិធីធ្វើគ្រឿងផ្សំរបស់ត្រីងៀតដាក់អំបិល ស្ករ ប៊ីចេង ស្លឹកខ្ទឹម ខ្ទឹមស ខ្ទឹមក្រហមតិចច្រើនតាមចំណង់ចំណូលចិត្ត។ យើងអាចដាក់ម្ទេសហុយ ម្ទេសបុកបន្តិចសម្រាប់អ្នកចូលចិត្តហឹរ ប្រឡាក់ត្រីម្ដងមួយៗច្របាច់ឱ្យខ្លាំងៗដើម្បីឱ្យចូលជាតិបានល្អ។ ក្រោយពេលប្រឡាក់រួចយកត្រីទៅផ្អាប់ទុកចោលរយៈពេល១យប់នៅក្នុងក្រឡ ទើបយកមកហាលថ្ងៃបាន។ បន្ទាប់់ពីត្រីចូលជាតិបានល្អយកទៅហាលរយៈពេល២-៣ថ្ងៃឬលើសពីនេះក៏បានដើម្បីឱ្យត្រីស្ងួតបានល្អ។ នៅពេលត្រីស្ងួតបានល្អយើងអាចយកទៅចៀន អាំងឬយកទៅស្លជាសម្លម្ជូរ ស្ងោរជ្រក់បានថែមទៀត។ វិធីធ្វើសម្លម្ជូរ ដាំទឹកឱ្យពុះបង់ប្រហុក ដាក់ស្ករ ប៊ីចេង ដាក់ត្រីងៀតដែលហាន់រួចចូល បង់ស្លឹកអំពិលឬផ្លែអំពិលហើយភ្លក់ថែមថយតាមចំណង់ចំណូលចិត្តរួចជាការស្រេច។ រីឯវិធីធ្វើស្ងោរជ្រក់វិញដាំទឹកពុះបង់គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច មើមខ្ទឹមស ទឹកត្រី អំបិលបន្តិច ស្ករ ប៊ីចេង ដាក់ត្រីងៀតចូល ស្ងោទុកឱ្យពុះម្ដងទៀតរួចភ្លក់។ ចុងក្រោយបង់ជីមានដូចជាជីនាងវង ស្លឹកខ្ទឹម ជីរណា ក្រូចឆ្មារឬទឹកខ្មេះ ដាក់ម្ទេសបន្តិចបន្តួច។ មិនត្រឹមតែប៉ុណ្ណោះ ត្រីងៀតក៏ពេញនិយមបរិភោគជាមួយនិងស្វាយទុំ ឪឡឹក ជ្រក់ត្រសក់ ជ្រក់ត្រពាំង ជ្រក់សណ្ដែក។ ហើយត្រីងៀតក៏អាចយកទៅបុកជាមួយម្ជូរស្វាយ ម្ជូរក្រសាំង បរិភោគជាមួយបន្លែស្រស់។ ត្រីងៀតអាចបរិភោគបានគ្រប់កាលៈទេសៈ ជាពិសេសល្អបំផុតសម្រាប់គ្រួសារដែលគ្មានទូទឹកកក។ ត្រីងៀតជាផ្នែកមួយនៃវប្បធម៌អាហារខ្មែរ ដែលមានអត្ថប្រយោជន៍ជាច្រើនទាំងផ្នែកសុខភាព សេដ្ឋកិច្ច និងបរិស្ថាន។